ផ្លែម្កាក់ ជាផ្លែឈើព្រៃមួយប្រភេទដែលកំពុងទទួលបានការពេញនិយមពីប្រជាជនកម្ពុជា។ ដោយសារវាមានលក្ខណៈពិសេសប្លែកពីផ្លែឈើដទៃ។ ផ្លែឈើនេះមានរសជាតិឆ្ងាញ់ប្លែកពីគេ ហើយត្រូវបានគេយកទៅកែច្នៃជាអាហារជាច្រើនមុខផងដែរ។ មូលហេតុដែលធ្វើឲ្យផ្លែម្កាក់ទទួលបានការគាំទ្រយ៉ាងខ្លាំងរួមមាន ផ្លែម្កាក់មានរសជាតិ ជូរអែម ឆ្ងាញ់ប្លែក ដែលធ្វើឲ្យអ្នកបរិភោគមានអារម្មណ៍ស្រស់ស្រាយ។ រសជាតិនេះស័ក្តិសមបំផុតសម្រាប់ទទួលទានពេលថ្ងៃត្រង់ ឬក្នុងអាកាសធាតុក្តៅ។ ផ្លែម្កាក់មានផ្ទុកវីតាមីន C ខ្ពស់ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលល្អសម្រាប់សុខភាព និងជួយដល់ប្រព័ន្ធការពាររាងកាយ។ ផ្លែម្កាក់ជាផ្លែឈើដែលដាំដុះក្នុងស្រុក ដូច្នេះវាមានតម្លៃថោក ហើយងាយស្រួលរកទិញនៅតាមទីផ្សារ ឬតូបលក់ផ្លែឈើទូទៅ។ ជាទូទៅ ផ្លែម្កាក់អាចដាំដុះបាន គ្រប់រដូវកាល នៅក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ គេអាចចាត់ទុក រដូវវស្សា ជាពេលដែលផ្លែម្កាក់មានផ្លែច្រើនជាងធម្មតា។ ផ្លែម្កាក់ ជាផ្លែឈើព្រៃដែលប្រជាជនខ្មែរចូលចិត្តយកមកកែច្នៃជាអាហារផ្សេងៗ ដែលរសជាតិជូរអែមរបស់វាធ្វើឱ្យម្ហូបទាំងនោះមានរសជាតិឆ្ងាញ់ប្លែកពីគេ។ គេយកផ្លែម្កាក់ទៅធ្វើជា ជ្រក់ម្កាក់ ដោយលាយជាមួយទឹកត្រី ស្ករស ម្ទេស និងខ្ទឹមស។ ជ្រក់ម្កាក់មានរសជាតិជូរអែម ហឹរតិចៗ ហើយអាចរក្សាទុកបានយូរ។ គេក៏អាចយកផ្លែម្កាក់ទៅធ្វើជា ទឹកជ្រលក់ សម្រាប់ញ៉ាំជាមួយសាច់អាំង ឬត្រីអាំងដែរ។ ញាំម្កាក់ជាមួយត្រីអាំងជាមុខម្ហូបដ៏ពេញនិយមនិងមានរសជាតិឆ្ងាញ់។ ម្កាក់ជាមួយអំបិលម្ទេសជាគ្រឿងម្ជូរដ៏ពេញនិយមមួយសម្រាប់មនុស្សគ្រប់វ័យ។ នៅក្នុងប្រទេសកម្ពុជាមានប្រភេទផ្លែម្កាក់ចំនួន ពីរប្រភេទ។ ម្កាក់ធម្មតា ជាប្រភេទម្កាក់ដែលមានទំហំតូច និងមានរសជាតិជូរអែម។ ម្កាក់ស្រែ ជាប្រភេទម្កាក់ដែលមានទំហំធំជាងម្កាក់ធម្មតា ហើយមានរសជាតិជូរជាង។ ក្នុងចំណោមម្កាក់ទាំងពីរប្រភេទនេះ ម្កាក់ធម្មតា ទទួលបានការគាំទ្រជាងគេ ដោយសារវាមានរសជាតិឆ្ងាញ់ ហើយងាយស្រួលរក។